សុភាសិតខ្មែរ គឺជាឃ្លាខ្លីៗដែលបង្កប់នូវគំនិតអប់រំ ដំបូន្មាន បទពិសោធន៍ជីវិត និងការពិតសង្គម។ វាត្រូវបានដូនតាខ្មែរបង្កើតឡើង និងបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ សម្រាប់ជាមរតកវប្បធម៌ដ៏មានតម្លៃ។ សុភាសិតទាំងនេះមិនត្រឹមតែជាពាក្យពេចន៍ធម្មតានោះទេ តែជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រាជ្ញាឈ្លាសវៃរបស់បុព្វបុរសយើង។ ជាដំបូងយើងក្រឡេកមកមើលនៅសុភាសិតខ្មែរមួយចំនួនដែលមានដូចជា ក្របីស៊ីស្មៅក្នុងអូរ កំហឹងទល់កំហល់ និងកាំបិតជិតដងឯង។ ចំពោះ សុភាសិតក្របីស៊ីស្មៅក្នុងអូរ គឺមានអត្ថន័យថា អ្នកកណ្ដាលស៊ីរះទាំងសងខាង ។ រីឯន័យចំ វិញគឺជាធម្មតាអូរ ឬ ប្រឡាយ ពេលរដូវប្រាំង ទឹករីងអស់ បើនៅក៏រាក់ដែរ ឬក៏នៅដក់ដោយអន្លើៗ ។ ឯស្មៅក៏ដុះលាស់ខៀវខ្ចីតាមច្រាំងអូរទាំងសងខាង ។ សត្វក្របី តែងចុះទៅក្នុងអូរស៊ីស្មៅតាមច្រាំងខាងឆ្វេងផង ខាងស្ដាំផង គឺវាស៊ីរះទាំងសងខាង រួចផឹកទឹក ឬដេកត្រាំទឹកក្នុងបាតអូរនោះទៅ ។ ផ្ទុយទៅវិញ បើន័យធៀបវិញគឺអ្នកប្រាជ្ញធ្វើការប្រៀបធៀបទៅនឹងមនុស្សដែលតាំងខ្លួនជាអ្នកកណ្ដាល ហើយស៊ីរះទាំងសងខាង ។ អ្នកកណ្ដាលនោះមានដូចជា មេអណ្ដើក អ្នកកាត់សេចក្ដី អ្នករត់ការទិញលក់ ។ អ្នកកណ្ដាលនេះ គេទាញយកផលប្រយោជន៍ទាំងសងខាង គឺស៊ីពីអ្នកដើមបណ្ដឹងផង ពីអ្នកចុងបណ្ដឹងផង ស៊ីពីខាងអ្នកទិញផង ពីខាងអ្នកលក់ផង ។ ការស៊ីរះទាំងសងខាងដូចនេះហើយ ទើបលោកហៅថា ដូចក្របីស៊ីស្មៅក្នុងអូរ ។ បន្ទាប់មកគឺ កំហឹងទល់កំហល់ មានន័យថា ការយកកំហឹងទៅទល់នឹងការក្រេវក្រោធ ។ ចំពោះការអត្ថាធិប្បាយ មានន័យថា ភាគីមួយកំពុងខឹងក្រេវក្រោធ ច្រឡោតតោងតូងទៅលើភាគីមួយទៀត ។ រីឯភាគីទីពីរនេះ កាលបើដឹងថា គេកំពុងខឹងនឹងខ្លួនហើយក៏មិនបានរំងាប់ចិត្ត ឬខន្តីអត់ធន់ទេ គេបែរជាមានប្រតិកម្មតបតវិញយ៉ាងខ្លាំងក្លា ។ ភាគីទី១ កំពុងតែខឹងក្រេវក្រោធស្រាប់ផង លុះឃើញគេមកតតាំងដាក់ខ្លួនហើយ ក៏ឆេះដូចគេយកសាំងមកជះលើព្រៃកំពុងមានភ្លើងឆេះខ្លាំងដែរ ។ កំហឹងទល់កំហល់បែបនេះ ទីបំផុតក៏ក្លាយទៅជាសោកនាដកម្មយ៉ាងសាហាវ មានស្លាប់មានរស់គួរឲ្យតក់ស្លុត យ៉ាងហោចណាស់ ក៏មានភាគីណាមួយដឹកចូលមន្ទីរពេទ្យជាមិនខាន ។ ជាចុងក្រោយគឺ កាំបិតចិតដងឯង មានន័យថា រងគ្រោះព្រោះចំណេះខ្លួនឯង ។ រីឯការអត្ថាធិប្បាយគឺ ចំណេះដែលចេញទៅហើយ ស្រាប់តែត្រលប់បែរមកឲ្យទុក្ខទោសដល់ម្ចាស់ដើមវិញ ។ កាំបិតចិតដងឯងប្រៀបបានទៅនឹង គ្រូក្បាច់គុនម្នាក់ បានបង្រៀនក្បាច់គុនដល់សិស្សឲ្យចេះសព្វគ្រប់ទាំងអស់ ។ លុះសិស្សចេះក្បាច់គុនសព្វគ្រប់ស្នៀតអស់ហើយ សិស្សនោះក៏សុំសាកល្បងជាមួយគ្រូដើម្បីពិសោធនូវចំណេះរបស់ខ្លួន ។ ការប្រយុទ្ធសាកល្បងរវាងគ្រូ និងសិស្សក៏ចាប់ផ្ដើម លុះប្រយុទ្ធបន្តិចទៅ ដោយគ្រូមានវ័យចាស់ខ្សោយកម្លាំងផងនោះ ក៏រាងទន់ដៃជាមួយសិស្សរបស់ខ្លួនដែលកំពុងពេញកម្លាំង ។ ទីបំផុតគេឃើញគ្រូអុកគូទដោយសារល្បិចស្នៀតខ្លួនឯងដែលបង្រៀនឲ្យទៅសិស្ស ។ ហេតុនេះហើយបានជាគ្រូពីដើមមួយចំនួន ចេះតែលាក់ល្បិចស្នៀតខ្លះទុកគ្រាន់ការពារខ្លួន ។